ឥទ្ធិពលនៃភាសាបរទេស (ជាពិសេសភាសាអង់គ្លេស) ទៅលើការសន្ទនាគ្រួសារនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មានលក្ខណៈស្មុគស្មាញ និងទាមទារការពិចារណាឱ្យបានល្អិតល្អន់។ ខណៈពេលដែលចេះភាសាអង់គ្លេសបានក្លាយជាកត្តាចាំបាច់សម្រាប់ឱកាសជាច្រើន ក៏មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅទៅលើរចនាសម្ព័ន្ធទំនាក់ទំនងក្នុងគ្រួសារ និងការថែរក្សាអត្តសញ្ញាណវប្បធម៌ផងដែរ។ ភាសាអង់គ្លេសគឺជាភាសាសកលសម្រាប់ការទំនាក់ទំនងពាណិជ្ជកម្ម ការទូត និងវិទ្យាសាស្ត្រ។ កុមារ និងយុវជនដែលចេះភាសាអង់គ្លេសមានលទ្ធភាពខ្ពស់ក្នុងការទទួលបានការងារល្អៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យា និងអង្គការអន្តរជាតិ។ រីឯ ការបន្តការសិក្សាទៅបរទេស ឬចូលរៀននៅសាលាអន្តរជាតិល្បីៗ ក៏ទាមទារចំណេះដឹងភាសាអង់គ្លេសខ្ពស់ផងដែរ។ ភាសាអង់គ្លេសជាគន្លឹះដើម្បីចូលទៅកាន់ប្រភពចំណេះដឹងដ៏ធំទូលាយ។ កុមារអាចរៀនសូត្រពីវីដេអូអប់រំ បណ្តាញសង្គម ពត៌មានថ្មីៗ និងអត្ថបទស្រាវជ្រាវជាច្រើនដែលភាគច្រើនត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស។ នេះជួយពង្រីកការយល់ដឹងរបស់ពួកគេអំពីពិភពលោក និងជួយពួកគេឱ្យទាន់សម័យជាមួយការរីកចម្រើននានា។ ទទ្ទឹមនឹងនេះ គម្លាតទំនាក់ទំនងរវាងជំនាន់មុន និងសម័យបច្ចុប្បន្ននេះជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុត។ នៅពេលដែលក្មេងជំនាន់ក្រោយចំណាយពេលច្រើនជាមួយភាសាអង់គ្លេស ហើយមនុស្សចាស់ (ជីដូនជីតា មីង ពូ) មិនចេះភាសានេះ វានឹងបង្កើតរបាំងទំនាក់ទំនង។ ការសន្ទនាអាចមានកម្រិត ឬមិនអាចប្រព្រឹត្តទៅបានដោយសារតែភាពខុសគ្នាភាសា។ ហេតុនេះហើយ អាចធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ឯកោ ឬអាចគិតថាខ្លួនមិនសូវសំខាន់នៅក្នុងគ្រួសារ។ ក្មេងមួយចំនួនដែលចូលរៀនសាលាអន្តរជាតិ ឬទទួលឥទ្ធិពលខ្លាំងពីភាសាអង់គ្លេស អាចនឹងមិនសូវចេះប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវទាំងការនិយាយ ការអាន និងការសរសេរ។ ពួកគេអាចលាយឡំនូវពាក្យពេចន៍អង់គ្លេសទៅក្នុងភាសាខ្មែរ ឬថែមទាំងមានអារម្មណ៍ថាការនិយាយភាសាអង់គ្លេសងាយស្រួលជាងការនិយាយភាសាខ្មែរទៅទៀត។ វាក៏អាចជាការគំរាមកំហែងដល់ការអភិរក្សភាសាជាតិផងដែរ។ នៅពេលដែលភាសាកំណើតត្រូវបានចុះខ្សោយ នោះវប្បធម៌ក៏អាចនឹងចុះខ្សោយទៅតាមនោះដែរ ព្រោះភាសាគឺជាឫសគល់នៃវប្បធម៌។ ចំពោះ កុមារដែលមិនសូវចេះភាសាខ្មែរ អាចនឹងមានការលំបាកក្នុងការយល់ដឹងពីទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាខ្មែរ។ ហើយអាចនាំឱ្យមានវិបត្តិអត្តសញ្ញាណ ដែលពួកគេមិនច្បាស់ថាពួកគេជានរណា ជាពិសេសនៅពេលដែលពួកគេស្ថិតនៅក្នុងបរិយាកាសវប្បធម៌ចម្រុះ។ មែនទែនទៅ ការចេះភាសាអង់គ្លេសអាចបង្កើតគម្លាតសង្គមរវាងអ្នកដែលមានឱកាសរៀនភាសាអង់គ្លេស (ជាទូទៅរស់នៅទីក្រុង ឬមានជីវភាពធូរធារ) និងអ្នកដែលមិនមានឱកាស (ជាទូទៅរស់នៅជនបទ)។ នេះអាចបណ្តាលឱ្យមានភាពលំអៀង និងការរើសអើងមួយចំនួននៅក្នុងសង្គម ដែលធ្វើឱ្យអ្នកមិនចេះភាសាអង់គ្លេសមានអារម្មណ៍ថាបាត់បង់ឱកាស និងមិនសូវមានតម្លៃ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ គ្រួសារ និងសង្គមត្រូវតែរួមគ្នាស្វែងរកតុល្យភាពរវាងការទទួលយកភាសាអង់គ្លេស និងការថែរក្សាអត្តសញ្ញាណភាសាខ្មែរ។ រួមជាមួយគ្នានេះដែរ ឪពុកម្តាយត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកូនៗនិយាយភាសាខ្មែរនៅផ្ទះជាប្រចាំ។ ឪពុកម្តាយគួរពន្យល់កូនៗអំពីមូលហេតុដែលភាសាខ្មែរសំខាន់សម្រាប់អត្តសញ្ញាណវប្បធម៌ និងការភ្ជាប់ទំនាក់ទំនងជាមួយសាច់ញាតិ។ ការយល់ដឹងនេះអាចជួយឱ្យកូនៗមានមោទនភាពចំពោះភាសា និងវប្បធម៌របស់ខ្លួន។ ម្យ៉ាងទៀត ប្រព័ន្ធអប់រំគួរតែផ្តល់អាទិភាពដល់ការបង្រៀនភាសាខ្មែរឱ្យបានរឹងមាំតាំងពីក្មេង មុននឹងចាប់ផ្តើមបង្រៀនភាសាបរទេសនៅអាយុសមរម្យ។ ការធ្វើបែបនេះនឹងធានាថា កុមារមានមូលដ្ឋានគ្រឹះភាសាខ្មែររឹងមាំ មុននឹងពួកគេត្រូវបានលាតត្រដាងទៅនឹងភាសាបរទេស។ សរុបមក ភាសាអង់គ្លេសគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ភាពជោគជ័យក្នុងពិភពលោកសកលភាវូបនីយកម្ម ។ ប៉ុន្តែការធ្វេសប្រហែសភាសាកំណើតអាចនាំឱ្យបាត់បង់ការភ្ជាប់ទំនាក់ទំនងដ៏មានតម្លៃនៅក្នុងគ្រួសារ និងប៉ះពាល់ដល់អត្តសញ្ញាណជាតិ។ ដូច្នេះហើយ ការស្វែងរកតុល្យភាពអោយត្រឹមត្រូវរវាងការរៀនភាសាអង់គ្លេស និងការអភិរក្សភាសាខ្មែរ គឺជាកាតព្វកិច្ចរួមរបស់គ្រប់គ្រួសារ និងសង្គមទាំងមូល ដើម្បីធានាអនាគតដ៏រឹងមាំសម្រាប់ក្មេងជំនាន់ក្រោយ។